ជ្រក់ក្រៅឆ្នាំងគឺជាម្ហូបដ៏ពេញនិយម និងមានរសជាតិឈ្ងុយឆ្ងាញ់មួយមុខ ដែលប្រជាជនខ្មែរតែងតែធ្វើទទួលទានជាប្រចាំ។ ជាដំបូង អ្នកត្រូវរៀបចំត្រីងៀតមួយកន្ទុយ អាចជាត្រីដែលមានរសជាតិ ប្រៃ ឬផ្អែម អាស្រ័យលើចំណូលចិត្តរបស់អ្នក។ បន្ទាប់មក អ្នកត្រូវការពងមាន់ ឬពងទាពីរគ្រាប់ ប៉េងប៉ោះមួយផ្លែ ឬអាចបន្ថែមត្រសក់ទៀតក៏បាន ប្រសិនបើអ្នកចូលចិត្តបន្លែ។ សម្រាប់រសជាតិជូរ អ្នកអាចប្រើស្វាយខ្ចីកន្លះផ្លែ ឬអំពិលខ្ចីក៏បាន។ កុំភ្លេចជីនាងវង ឬជីរណា និងម្ទេសហឹរពីរទៅបីគ្រាប់ ដើម្បីបង្កើនរសជាតិជ្រក់ក្រៅឆ្នាំងរបស់យើង។ ចំពោះគ្រឿងផ្សំដទៃទៀតវិញ មានដូចជា ទឹកត្រីមួយស្លាបព្រាបាយ ស្ករ អំបិលកន្លះស្លាបព្រាកាហ្វេ និងម្សៅស៊ុបមួយស្លាបព្រាកាហ្វេ។ មួយវិញទៀតគឺ ដើម្បចម្អិនជ្រក់ក្រៅឆ្នាំងនេះ យើងត្រូវទឹកដាំឱ្យពុះសិន។ ដំបូង យកត្រីងៀតទៅអាំង ឬបំពងឲ្យឆ្អិនល្អ នៅពេលឆ្អិនហើយ សូមបេះត្រីជាចម្រៀកតូចៗ ដោយយកតែសាច់របស់វាប៉ុណ្ណោះ។ បន្ទាប់មក យកពងមាន់ទៅស្ងោរឲ្យឆ្អិន ឬជ័រភ្នៅក៏បាន តាមចំណូលចិត្តរបស់អ្នក។ នៅពេលឆ្អិនហើយ សូមបកសំបកចេញ ហើយពុះពងទា ឬពងមាន់នោះជាបួនចំណែកក្នុងមួយគ្រាប់។ ក្រោយមកទៀត យកប៉េងប៉ោះមកហាន់ជាចំណិតស្តើងៗល្មម ត្រសក់ អាចសាប់វាឲ្យស្តើងៗ ចំពោះស្វាយខ្ចីវិញ សូមសាប់វាឲ្យល្អិតៗផងដែរ។ រីឯជីនាងវង ឬជីរណា និងម្ទេសត្រូវលាងទឹកឱ្យស្អាត រួចបេះស្លឹក និងហាន់ជាចំណិតៗ។ ប្រសិនបើអ្នកប្រើអំពិលខ្ចីជំនួសស្វាយ ត្រូវលាងវាឲ្យស្អាត ហើយបុកឲ្យបែកបន្តិច។ បន្ទាប់មកទៀត យកឆ្នាំង ឬចានគោមមួយមកតម្រៀបប៉េងប៉ោះ ឬត្រសក់ ស្វាយ ឬអំពិលខ្ចី នៅបាតចានមុនគេ។ រួចហើយ រៀបត្រីងៀត ពងមាន់ ម្ទេស និងជីសោ្ងរជ្រក់ដាក់ពីលើ។ ក្រោយមកត្រូវយកឆ្នាំងមួយទៀត ទៅដាំទឹកឲ្យពុះ។ នៅពេលទឹកពុះហើយ បង់គ្រឿងផ្សំដូចជា អំបិល ស្ករ ទឹកត្រី និងម្សៅស៊ុបចូលទៅក្នុងឆ្នាំងនោះ។ បន្ទាប់មកភ្លក្សរសជាតិឲ្យល្មម តាមចំណូលចិត្តរបស់អ្នក។ ប្រយ័ត្ន ប្រសិនបើអ្នកប្រើត្រីងៀតប្រៃ សូមកុំប្រើអំបិលច្រើនពេក ព្រោះបន្ទាប់ពីអ្នកចាក់ទឹកក្តៅចូល ត្រីងៀតនឹងបញ្ចេញជាតិប្រៃមកដោយខ្លួនឯង។ នៅពេលដែលរសជាតិទឹកជ្រក់បានល្មមហើយ សូមយកទឹកក្តៅដែលលាយគ្រឿងរួចនេះ ចាក់ចូលទៅក្នុងឆ្នាំង ឬចានដែលយើងបានរៀបចំគ្រឿងផ្សំរួចហើយនោះ។